ខេត្តសៀមរាបនិងទីក្រុងភ្នំពេញគឺជាបេះដូងនៃប្រទេសកម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ មិនត្រឹមតែដោយសារប្រាសាទបុរាណ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែទិដ្ឋភាពផ្សាររាត្រី និងអាហារតាមផ្លូវផងដែរ។ ការជួបជុំពេលរាត្រីទាំងនេះ មិនមែនគ្រាន់តែជាកន្លែងទិញទំនិញ ឬទទួលទានអាហារប៉ុណ្ណោះទេ។ ប៉ុន្តែជាផ្ទាំងគំនូរឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា ដែលបង្កប់ទៅដោយភាពទាក់ទាញ និងភាពរស់រវើក។ ភាពអ៊ូអរនៅពេលរាត្រី គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកដែលស្វែងយល់ពីរសជាតិពិតប្រាកដនៃប្រទេសកម្ពុជា ដែលអាចឱ្យពួកគេបានយល់ដឹងកាន់តែស៊ីជម្រៅពីវប្បធម៏កម្ពុជាផងដែរ ផ្សាររាត្រីសៀមរាប គឺជាគោលដៅដ៏ល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកស្វែងយល់ពីវប្បធម៌ខ្មែរ។ ទីផ្សារនេះត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ល្អឥតខ្ចោះមួយសម្រាប់ស្វែងរកវត្ថុអនុស្សាវរីយ៍ សិល្បៈហត្ថកម្ម និងផលិតផលក្នុងស្រុកប្លែកៗ ដែលមានភាពទាក់ទាញ។ ភ្ញៀវទេសចរអាចស្វែងរកទំនិញជាច្រើនប្រភេទដូចជា សម្លៀកបំពាក់សូត្រគុណភាពខ្ពស់ គ្រឿងអលង្ការប្រាក់ដ៏ប្រណីត និងគំនូរដ៏ស្រស់ស្អាតដែលបង្ហាញពីទេសភាពដ៏អស្ចារ្យ។ ក្រៅពីនេះ ពួកគេក៏អាចរីករាយជាមួយការម៉ាស្សាប្រពៃណីរបស់ខ្មែរផងដែរ ដែលផ្តល់នូវការបន្ធូរអារម្មណ៍ និងភាពស្រស់ស្រាយបន្ទាប់ពីបានដើរកម្សាន្តពេញមួយថ្ងៃ។ វត្តមាននៃរបាំអប្សរា ដែលជាទម្រង់សិល្បៈបុរាណខ្មែរ ក៏បានបន្ថែមនូវបរិយាកាសវប្បធម៌ដ៏សម្បូរបែបផងដែរ។ ចំណែកឯ ផ្សាររាត្រីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមមាត់ទន្លេ គឺជាកន្លែងមួយដែលមិនអាចរំលងបានសម្រាប់អ្នកចូលចិត្តទិញទំនិញ។ ផ្សារនេះផ្តល់ជូននូវទំនិញចម្រុះជាច្រើនប្រភេទ រាប់ចាប់ពីសម្លៀកបំពាក់ទាន់សម័យ រហូតដល់គ្រឿងអេឡិចត្រូនិកទំនើប ដែលអាចបំពេញតម្រូវការរបស់អ្នកទិញ។ បរិយាកាសនៅផ្សារនេះមានភាពអ៊ូអរ និងពោរពេញដោយថាមពល ដែលធ្វើឱ្យការដើរទិញទំនិញក្លាយជាបទពិសោធន៍ដ៏រីករាយ។ ភ្ញៀវទេសចរអាចរីករាយជាមួយការដើរលេងកម្សាន្តតាមមាត់ទន្លេ ដែលផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត ជាពិសេសនៅពេលថ្ងៃលិច។ វត្តមានរបស់តន្ត្រីករតាមដងផ្លូវ និងអ្នកលក់ម្ហូបអាហារជាច្រើន បានបង្កើតបរិយាកាសដ៏រស់រវើក ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍។ ផ្សាររាត្រីទាំងពីរនេះមិនត្រឹមតែជាកន្លែងសម្រាប់ទិញទំនិញប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងដែលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអាចជួបជុំគ្នាទៀតផង។ ដោយឡែកអាហារតាមផ្លូវវិញនៅខេត្តសៀមរាប គឺជាបទពិសោធន៍ដែលមិនអាចរំលងបានសម្រាប់អ្នកចូលចិត្តភ្លក្សរសជាតិម្ហូបខ្មែរពិតប្រាកដ។ គេឃើញមានរទេះលក់ម្ហូបអាហារជាច្រើននៅតាមដងផ្លូវ និងក្នុងផ្សារ ដែលផ្តល់ជូននូវមុខម្ហូបដ៏សម្បូរបែប។ មុខម្ហូបពេញនិយមដែលគួរតែសាកល្បងរួមមាន នំបញ្ចុកសម្លរខ្មែរ រួមជាមួយបន្លែស្រស់ៗដែលជាមុខម្ហូបពេញនិយមសម្រាប់អាហារពេលព្រឹក។ ក្រៅពីនេះ ក៏មាន នំអាកោ ដែលជានំធ្វើពីអង្ករដំណើបលាយជាមួយខ្ទិះដូងមានរសជាតិផ្អែមឆ្ងាញ់។ បង្អែមខ្មែរ ជាច្រើនប្រភេទទៀតដូចជា បង្អែមចេកខ្ទិះ បង្អែមសង់ខ្យានិងបង្អែមត្នោត ក៏ជាជម្រើសដ៏ល្អសម្រាប់ការបញ្ចប់អាហារផងដែរ ការភ្លក្សរសជាតិម្ហូបទាំងនេះ គឺជាវិធីមួយដើម្បីស្វែងយល់ពីបេះដូងនៃម្ហូបខ្មែរ ដែលមានរសជាតិប្លែកៗ។ ចំណែកឯ អាហារតាមផ្លូវនៅភ្នំពេញ ផ្តល់ជូននូវជម្រើសម្ហូបអាហារដ៏សម្បូរបែប និងប្លែកៗ ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃម្ហូបខ្មែរ។ មុខម្ហូបដែលមិនអាចរំលងបានរួមមាន គុយទាវ ឬស៊ុបមីជាមួយសាច់ជ្រូកគ្រឿងក្នុង និងបន្លែ ដែលជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ បាយសាច់ជ្រូក គឺជាមុខម្ហូបមួយទៀតដែលពេញនិយមខ្លាំង ហើយត្រូវបានគេទទួលទានជាអាហារពេលព្រឹកផងដែរ។ ក្រៅពីនេះ ក៏មាន លតឆា ដែលគេឆាលតជាមួយស៊ុត បន្លែ និងសាច់គោ ឬសាច់ជ្រូក ដែលមានរសជាតិហឹរផ្អែម។ ចំពោះការទទួលទាន អាហារសមុទ្រអាំង ស្រស់ៗ ក៏ជាបទពិសោធន៍ដ៏អស្ចារ្យផងដែរ ដូចជាបង្គា មឹក និងត្រី ដែលត្រូវបានចម្អិនភ្លាមៗនៅនឹងកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ការ៉េមដូង ស្រស់ៗក៏មានលក់នៅតាមផ្លូវជាច្រើនផងដែរ ដែលជាបង្អែមដ៏ត្រជាក់ហើយធ្វើឲ្យអ្នកញុាំទទួលបានអារម្មណ៍ស្រស់ស្រាយ។ មិនថាសៀមរាប ឬភ្នំពេញ សុទ្ធផ្តល់ជូននូវបទពិសោធន៍អាហារតាមផ្លូវដែលមិនអាចបំភ្លេចបាន។ អាហារទាំងនេះមិនត្រឹមតែផ្តល់នូវរសជាតិឆ្ងាញ់ប្លែកៗប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យអ្នកទេសចរបានយល់ដឹងពីរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។ ការទទួលទានអាហារនៅតាមផ្លូវ គឺជាវិធីដ៏ល្អបំផុតដើម្បីទទួលយកនូវបរិយាកាសរស់រវើកនៃទីក្រុងទាំងនេះ ហើយស្វែងយល់ពីភាពស៊ីជម្រៅនៃវប្បធម៌ម្ហូបអាហាររបស់ប្រទេសកម្ពុជា។ សរុបមកវិញផ្សាររាត្រី និងអាហារតាមផ្លូវនៅសៀមរាប និងភ្នំពេញ គឺជាបេះដូងនៃវប្បធម៌កម្ពុជា។ ហើយក៏តំណាងឱ្យភាពរស់រវើក ភាពចម្រុះ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាផងដែរ។ ការមកទស្សនាកន្លែងទាំងនេះ គឺមិនត្រឹមតែជាការដើរកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការចូលខ្លួនទៅក្នុងបទពិសោធន៍វប្បធម៌ដ៏ពិតប្រាកដមួយ។ គេឃើញទិដ្ឋភាពជាច្រើនដែលបង្ហាញពីជីវិតពិតរបស់ប្រជាជនក្នុងស្រុក រួមទាំងការរៀបចំម្ហូបអាហារ ការលក់ដូរ និងការជួបជុំគ្នា។ វាជាឱកាសមួយដើម្បីភ្លក្សរសជាតិម្ហូបឆ្ងាញ់ៗ ទិញវត្ថុអនុស្សាវរីយ៍ប្លែកៗ និងជួបប្រទះភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ ការទស្សនាផ្សាររាត្រី និងការភ្លក្សរសជាតិអាហារតាមផ្លូវ គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរទេសចរណ៍ទៅកាន់ប្រទេសកម្ពុជា។